នៅក្នុងយុគសម័យនៃបដិវត្តន៍ឧស្សាហកម្ម ៤.០ នេះ ការប្រែប្រួលនៃឥរិយាបថអ្នកប្រើប្រាស់បានធ្វើឱ្យជំនាញទីផ្សារឌីជីថលក្លាយជាសសរស្តម្ភដ៏សំខាន់សម្រាប់គ្រប់អាជីវកម្ម។ សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាកំពុងបង្កើនការយល់ដឹងអំពីសារៈសំខាន់នៃការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលដើម្បីពង្រីកវិសាលភាពនៃផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារពិភពលោក។ រកើនឡើងយ៉ាងគំហុគនៃអ្នកប្រើប្រាស់អ៊ីនធឺណិត និងបណ្តាញសង្គមបានបង្កើតឱកាសមាសសម្រាប់អ្នកជំនាញទីផ្សារឌីជីថលក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងម៉ាកយីហោ និងអតិថិជនគោលដៅ។ ក្រុមហ៊ុនជាច្រើននាពេលបច្ចុប្បន្នកំពុងផ្លាស់ប្តូរថវិកាផ្សព្វផ្សាយរបស់ខ្លួនពីប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណី ដូចជាទូរទស្សន៍ និងកាសែត មកលើវេទិកាឌីជីថលវិញយ៉ាងសកម្ម។ ជំនាញក្នុងការវិភាគទិន្នន័យ បានក្លាយជាផ្នែកមួយដែលមិនអាចខ្វះបានក្នុងទីផ្សារឌីជីថល ដើម្បីយល់ដឹងពីតម្រូវការពិតប្រាកដរបស់អ្នកប្រើប្រាស់។ ការយល់ដឹងអំពីក្បួនប្រើប្រាស់ របស់វេទិកាធំៗដូចជា Facebook, TikTok និង Google គឺជាគន្លឹះសំខាន់សម្រាប់អ្នកធ្វើទីផ្សារក្នុងការបង្កើនប្រសិទ្ធភាពផ្សាយពាណិជ្ជកម្ម។ ទីផ្សារការងារនាពេលបច្ចុប្បន្នកំពុងស្វែងរកយ៉ាងខ្លាំងនូវបុគ្គលិកដែលមានសមត្ថភាពខ្ពស់ក្នុងការគ្រប់គ្រងបណ្តាញសង្គម និងការបង្កើតមាតិកាដែលប្រកបដោយភាពច្នៃប្រឌិត។ ការបង្កើតមាតិកាវីដេអូខ្លីៗបានក្លាយជាយុទ្ធសាស្ត្រដ៏មានឥទ្ធិពលបំផុតក្នុងការទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់យុវវ័យដែលជាក្រុមគោលដៅចម្បងនៃអាជីវកម្មជាច្រើន។ ជំនាញរចនាក្រាហ្វិក និងការកាត់តវីដេអូកម្រិតខ្ពស់ គឺជាតម្រូវការបន្ថែមដែលបំពេញឱ្យគ្នាទៅវិញទៅមកសម្រាប់អ្នកជំនាញផ្នែកទីផ្សារឌីជីថលដើម្បីទទួលបានជោគជ័យ។ ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (ឬ AI) ក្នុងកិច្ចការទីផ្សារឌីជីថលកំពុងជួយសម្រួលដល់ការផលិតមាតិកា និងការឆ្លើយតបទៅកាន់អតិថិជនបានកាន់តែរហ័ស និងមានប្រសិទ្ធភាពខ្ពស់។ សហគ្រិនវ័យក្មេងជាច្រើនកំពុងងាកមកចាប់យកការសិក្សាជំនាញឌីជីថល ដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់ពួកគេនៅក្នុងទីផ្សារការងារក្នុងស្រុក និងតំបន់។ ការធ្វើទីផ្សារតាមរយៈអ្នកមានឥទ្ធិពលលើបណ្តាញសង្គម បានក្លាយជាអាជីពថ្មីមួយដែលកំពុងរីកដុះដាល និងមានតម្រូវការខ្ពស់ពីសំណាក់ក្រុមហ៊ុន។ ជំនាញ SEO ជួយឱ្យគេហទំព័ររបស់អាជីវកម្មនីមួយៗបង្ហាញខ្លួននៅលំដាប់ជួរមុខគេក្នុងចំណោមលទ្ធផលស្វែងរកលើ Google ដែលបង្កើនទំនុកចិត្ត។ ការចេះប្រើប្រាស់ឧបករណ៍គ្រប់គ្រងការផ្សាយពាណិជ្ជកម្ម គឺជាលក្ខខណ្ឌចម្បងដែលនិយោជកតែងតែស្វែងរកពីបេក្ខជនក្នុងផ្នែកទីផ្សារ។ យុទ្ធសាស្ត្រទីផ្សារតាមរយៈអ៊ីមែល នៅតែដើរតួនាទីសំខាន់ក្នុងការថែរក្សាទំនាក់ទំនងរយៈពេលវែងជាមួយអតិថិជនចាស់ៗ និងការជំរុញការលក់។ ការយល់ដឹងអំពីចិត្តវិទ្យានៃការលក់ និងការរចនាបទពិសោធន៍អ្នកប្រើប្រាស់ ជួយឱ្យយុទ្ធនាការទីផ្សារឌីជីថលកាន់តែមានភាពទាក់ទាញ និងមានប្រសិទ្ធភាព។ ទីផ្សារការងារកម្ពុជាបច្ចុប្បន្នកំពុងឱ្យតម្លៃខ្ពស់លើអ្នកដែលមានជំនាញចម្រុះ (Multi-skilled) ដូចជាការចេះទាំងការរចនា និងការគ្រប់គ្រងយុទ្ធនាការផ្សព្វផ្សាយ។ ការងារជាអ្នកបង្កើតមាតិកាវីដេអូសម្រាប់ក្រុមហ៊ុន មិនមែនគ្រាន់តែជាការកម្សាន្តទេ ប៉ុន្តែវាគឺជាយុទ្ធសាស្ត្រលក់ដ៏សំខាន់ដែលក្រុមហ៊ុនត្រូវការ។ វិស័យអប់រំនៅកម្ពុជាក៏កំពុងត្រូវការអ្នកជំនាញឌីជីថលដើម្បីជួយក្នុងការចុះឈ្មោះសិស្សតាមអនឡាញ និងការកសាងម៉ាកយីហោសាលារៀន។ ការងារឯករាជ្យ កំពុងក្លាយជាជម្រើសដ៏ល្អសម្រាប់អ្នកដែលចង់ធ្វើការងារពីផ្ទះ និងទទួលគម្រោងពីក្រុមហ៊ុនច្រើនក្នុងពេលតែមួយ។ និយោជកនៅកម្ពុជាលែងសូវផ្ដោតលើសញ្ញាបត្រតែមួយមុខទៀតហើយ ប៉ុន្តែពួកគេផ្ដោតលើស្នាដៃពិតប្រាកដ ដែលបេក្ខជនធ្លាប់បានធ្វើកន្លងមក។ ការកើនឡើងនៃតម្រូវការនេះបាននាំឱ្យមានការបង្កើតវគ្គបណ្តុះបណ្តាលខ្លីៗដែលមានតម្លៃថ្លៃៗ ប៉ុន្តែផ្តល់នូវចំណេះដឹងដែលទីផ្សារការងារកំពុងស្រេកឃ្លាន។ ជំនាញ SEO ដែលជួយឱ្យអាជីវកម្មជាប់លេខ១លើ Google កំពុងក្លាយជាជំនាញដែលកម្រ និងមានតម្លៃបំផុតនៅក្នុងទីផ្សារការងារកម្ពុជា។ ក្រុមហ៊ុនទេសចរណ៍ និងសណ្ឋាគារនៅសៀមរាប និងក្រុងព្រះសីហនុ កំពុងស្វែងរកអ្នកជំនាញឌីជីថលដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកវិញ។ ការងារទីផ្សារឌីជីថលផ្តល់នូវភាពបត់បែនខ្ពស់ ដែលអនុញ្ញាតឱ្យបុគ្គលិកអាចបំពេញការងារបានទោះបីជាស្ថិតក្នុងស្ថានភាពបិទខ្ទប់ ឬការងារពីចម្ងាយក៏ដោយ។ ការយល់ដឹងអំពីច្បាប់ការពារទិន្នន័យផ្ទាល់ខ្លួននៅកម្ពុជា បានក្លាយជាផ្នែកមួយដែលអ្នកធ្វើទីផ្សារឌីជីថលត្រូវតែយល់ដឹងដើម្បីកសាងទំនុកចិត្តជាមួយអតិថិជន។ ការប្រើប្រាស់ TikTok ដើម្បីធ្វើទីផ្សារនៅកម្ពុជាបានបង្កើតឱ្យមានតម្រូវការការងារថ្មីៗ ដូចជាអ្នកសម្របសម្រួលមាតិកាវីដេអូខ្លីៗជាដើម។ ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ នៅកម្ពុជា គឺជាវិស័យដែលផ្តល់ប្រាក់បៀវត្សរ៍ខ្ពស់បំផុតមួយសម្រាប់អ្នកជំនាញផ្នែកយុទ្ធសាស្ត្រឌីជីថល។ ការចេះប្រើប្រាស់ឧបករណ៍វិភាគដូចជា Google Analytics និង Facebook Insights គឺជាលក្ខខណ្ឌចាំបាច់ក្នុងការដាក់ពាក្យធ្វើការងារក្នុងក្រុមហ៊ុនធំៗ។ ការងារក្នុងវិស័យនេះទាមទារឱ្យមានការរៀនសូត្រឥតឈប់ឈរ ព្រោះបច្ចេកវិទ្យា និងចំណង់ចំណូលចិត្តរបស់អ្នកប្រើប្រាស់ខ្មែរមានការប្រែប្រួលជារៀងរាល់ថ្ងៃ។ អ្នកជំនាញទីផ្សារឌីជីថលនៅកម្ពុជាដែលមានសមត្ថភាពខ្ពស់ អាចឈានជើងទៅកាន់តំណែងគ្រប់គ្រងទីផ្សារ ក្នុងរយៈពេលដ៏ខ្លី។ ការចេះរៀបចំយុទ្ធសាស្ត្រទីផ្សារតាមរយៈ Telegram កំពុងក្លាយជាជំនាញពិសេសមួយដែលប្លែកពីគេនៅក្នុងទីផ្សារការងារកម្ពុជា។ ក្រុមហ៊ុនផលិតភេសជ្ជៈ និងទំនិញប្រើប្រាស់ប្រចាំថ្ងៃ កំពុងត្រូវការអ្នកជំនាញឌីជីថលដើម្បីកសាងសហគមន៍អ្នកគាំទ្រម៉ាកយីហោរបស់ពួកគេ។ ការងារផ្នែកទីផ្សារឌីជីថលជួយឱ្យកម្មករនិយោជិតដែលមានសមត្ថភាពខ្ពស់ អាចមានអំណាចក្នុងការចរចាប្រាក់ខែ និងអត្ថប្រយោជន៍ការងារបានប្រសើរជាងមុន។ ការកើនឡើងនៃតម្រូវការនេះបានធ្វើឱ្យមានការប្រកួតប្រជែងខ្លាំងក្នុងចំណោមក្រុមហ៊ុននានា ដើម្បីដណ្តើមយកបុគ្គលិកដែលមានសមត្ថភាព ។ ការងារជាអ្នកគ្រប់គ្រងយុទ្ធនាការអ៊ីនហ្វ្លូអិនស័រគឺជាមុខតំណែងថ្មីដែលកំពុងត្រូវការយ៉ាងខ្លាំងក្នុងវិស័យសម្រស់ និងហ្វេសិន។ ជំនាញក្នុងការធ្វើទីផ្សារតាមរយៈអ៊ីមែល ចាប់ផ្តើមត្រូវបានក្រុមហ៊ុនកម្ពុជាឱ្យតម្លៃសម្រាប់ការលក់លក្ខណៈ B2B។ ការចេះប្រើប្រាស់បញ្ញាសិប្បនិម្មិត ក្នុងកិច្ចការទីផ្សារ គឺជាគុណសម្បត្តិបន្ថែមដ៏ធំធេងសម្រាប់អ្នកស្វែងរកការងារនៅកម្ពុជានាឆ្នាំ ២០២៥ នេះ។ រដ្ឋាភិបាលកម្ពុជាក៏កំពុងជំរុញសេដ្ឋកិច្ចឌីជីថល ដែលជាសញ្ញាវិជ្ជមានសម្រាប់ការរីកចម្រើននៃអាជីពក្នុងវិស័យទីផ្សារឌីជីថល។ ការងារទីផ្សារឌីជីថលផ្តល់ឱកាសឱ្យបុគ្គលម្នាក់ៗអាចបង្ហាញពីគំនិតច្នៃប្រឌិតរបស់ខ្លួនបានយ៉ាងទូលំទូលាយ និងគ្មានដែនកំណត់។ ភាពជោគជ័យនៃអាជីវកម្មកម្ពុជានៅលើឆាកអន្តរជាតិ គឺពឹងផ្អែកយ៉ាងខ្លាំងលើសមត្ថភាពរបស់អ្នកធ្វើទីផ្សារឌីជីថលក្នុងស្រុក។ ជំនាញក្នុងការរៀបចំផែនការផ្សព្វផ្សាយតាមរយៈការសហការជាមួយសិល្បករខ្មែរ គឺជាផ្នែកមួយនៃកិច្ចការទីផ្សារឌីជីថលសម័យថ្មី។ ការងារក្នុងវិស័យនេះជួយឱ្យអ្នកមានឱកាសបានធ្វើការជាមួយមនុស្សមកពីគ្រប់មជ្ឈដ្ឋាន និងពង្រីកបណ្តាញទំនាក់ទំនងសង្គមបានយ៉ាងល្អ។ និយោជកនៅកម្ពុជាចាប់ផ្តើមផ្តល់តម្លៃលើការងារដែលផ្ដោតលើលទ្ធផល ជាជាងការត្រួតពិនិត្យពេលវេលាធ្វើការយ៉ាងតឹងរ៉ឹង។ ការយល់ដឹងអំពីការធ្វើទីផ្សារសម្រាប់ក្រុមមនុស្សជំនាន់ថ្មី Gen Z នៅកម្ពុជា គឺជាគន្លឹះដែលក្រុមហ៊ុននានាកំពុងស្វែងរកពីអ្នកជំនាញ។ ការងារផ្នែកទីផ្សារឌីជីថលជួយបង្កើនសមត្ថភាពដោះស្រាយបញ្ហា និងការគិតបែបរិះគន់ (Critical Thinking) ដល់បុគ្គលិកកម្ពុជា។ ការកើនឡើងនៃអាជីពនេះបានជំរុញឱ្យមានការបង្កើតសមាគមអ្នកធ្វើទីផ្សារឌីជីថល ដើម្បីចែករំលែកបទពិសោធន៍ និងពង្រឹងស្តង់ដារវិជ្ជាជីវៈ។ អ្នកជំនាញទីផ្សារឌីជីថលនៅកម្ពុជាអាចធ្វើការងារពីចម្ងាយឱ្យក្រុមហ៊ុនបរទេសបាន ដែលនាំមកនូវប្រាក់ចំណូលជាដុល្លារមកក្នុងសេដ្ឋកិច្ចជាតិ។ ការយល់ដឹងពីសោភ័ណភាព និងការរចនាដែលត្រូវនឹងចំណង់ចំណូលចិត្តជនជាតិខ្មែរ គឺជាជំនាញដែលមិនអាចខ្វះបានសម្រាប់អ្នករចនាម៉ូដឌីជីថល។ ការងារជាអ្នកវិភាគគេហទំព័រ កំពុងចាប់ផ្តើមមានតម្រូវការក្នុងចំណោមក្រុមហ៊ុនបច្ចេកវិទ្យាដែលទើបតែបង្កើតថ្មី ។ អាជីពទីផ្សារឌីជីថលនៅកម្ពុជាគឺជាអាជីពដែលផ្តល់នូវការរៀនសូត្រថ្មីៗជារៀងរាល់ថ្ងៃ ដែលធ្វើឱ្យអ្នកធ្វើការងារមិនមានអារម្មណ៍ធុញទ្រាន់។ ការចេះរៀបចំមាតិកាអប់រំ និងផ្តល់ចំណេះដឹង ជួយឱ្យក្រុមហ៊ុនកម្ពុជាទទួលបានការគាំទ្រយូរអង្វែងពីអតិថិជន។ ការងារផ្នែកសេវាអតិថិជនតាមរយៈឆាត គឺជាផ្នែកសំខាន់នៃទីផ្សារឌីជីថលដែលត្រូវការបុគ្គលិកមានភាពអត់ធ្មត់ខ្ពស់។ ការកើនឡើងនៃតម្រូវការនេះបានជួយកាត់បន្ថយអត្រាអ្នកអត់ការងារធ្វើក្នុងចំណោមនិស្សិតដែលបញ្ចប់ការសិក្សាផ្នែកគ្រប់គ្រង និងព័ត៌មានវិទ្យា។ ការងារទីផ្សារឌីជីថលនៅកម្ពុជាជួយឱ្យយុវជនមានលទ្ធភាពបង្កើតអាជីវកម្មផ្ទាល់ខ្លួនបានយ៉ាងងាយស្រួលដោយប្រើដើមទុនតិចតួច។ ជំនាញក្នុងការធ្វើបទបង្ហាញ និងការបញ្ចុះបញ្ចូលអតិថិជនតាមរយៈស្លាយឌីជីថល គឺជាអ្វីដែលនិយោជកនៅកម្ពុជាសង្កេតឃើញថាជាចំណុចខ្លាំងរបស់បេក្ខជន។ ការងារក្នុងវិស័យនេះក៏តម្រូវឱ្យមានការយល់ដឹងអំពីសុវត្ថិភាពបច្ចេកវិទ្យា ដើម្បីការពារទំព័រហ្វេសប៊ុកក្រុមហ៊ុនពីការលួចចូលពីជនខិលខូច។ ការកើនឡើងនៃតម្រូវការការងារផ្នែកទីផ្សារឌីជីថល បានជំរុញឱ្យមានការផ្លាស់ប្តូរផ្នត់គំនិតនៃការធ្វើជំនួញបែបគ្រួសារមកជាបែបប្រព័ន្ធវិញ។ អ្នកជំនាញទីផ្សារឌីជីថលនៅកម្ពុជាដើរតួជាអ្នកប្រឹក្សាយោបល់ដ៏សំខាន់សម្រាប់ម្ចាស់អាជីវកម្មក្នុងការកំណត់ទិសដៅទៅអនាគត។ ការយល់ដឹងពីការផ្សព្វផ្សាយតាមយូធូប កំពុងចាប់ផ្តើមមានតម្រូវការខ្លាំងសម្រាប់ក្រុមហ៊ុនដែលចង់បង្ហាញវីដេអូគុណភាពខ្ពស់។ ការងារទីផ្សារឌីជីថលនៅកម្ពុជាផ្តល់នូវតុល្យភាពរវាងជីវិតការងារ និងជីវិតផ្ទាល់ខ្លួនបានល្អប្រសើរ ប្រសិនបើបុគ្គលិកចេះគ្រប់គ្រងពេលវេលា។ ការចេះប្រើប្រាស់កម្មវិធីគ្រប់គ្រងគម្រោងជួយឱ្យក្រុមការងារទីផ្សារអាចធ្វើការងារបានរលូន និងមានប្រសិទ្ធភាព។ ការកើនឡើងនៃតម្រូវការការងារនេះបានធ្វើឱ្យមានការបង្កើតកម្មវិធីប្រកួតប្រជែងស្នាដៃច្នៃប្រឌិតឌីជីថលនៅទូទាំងប្រទេសកម្ពុជា។ ជំនាញក្នុងការថតរូបផលិតផលឱ្យមានភាពទាក់ទាញ គឺជាជំនាញដែលអ្នកធ្វើទីផ្សារឌីជីថលខ្នាតតូចគួរតែមាន។ ការងារក្នុងវិស័យឌីជីថលជួយឱ្យបុគ្គលិកកម្ពុជាមានលទ្ធភាពប្រកួតប្រជែងជាមួយបុគ្គលិកមកពីប្រទេសជិតខាងដូចជាថៃ និងវៀតណាម។ ការយល់ដឹងពីចិត្តវិទ្យានៃការប្រើប្រាស់ពណ៌នៅក្នុងការផ្សព្វផ្សាយ ជួយឱ្យយុទ្ធនាការទីផ្សារទទួលបានជោគជ័យខ្ពស់នៅក្នុងទីផ្សារកម្ពុជា។ ការងារផ្នែកទីផ្សារឌីជីថលជួយឱ្យក្រុមហ៊ុនអាចវាស់វែងពីប្រសិទ្ធភាពនៃប្រាក់ដែលបានចំណាយទៅលើការផ្សព្វផ្សាយបានភ្លាមៗ។ ការកើនឡើងនៃតម្រូវការនេះក៏បានជំរុញឱ្យមានការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញឌីជីថលដោយឥតគិតថ្លៃសម្រាប់ជនងាយរងគ្រោះ។ អ្នកជំនាញទីផ្សារឌីជីថលដែលចេះប្រើប្រាស់ភាសាចិន ឬភាសាកូរ៉េ កំពុងត្រូវបានស្វែងរកយ៉ាងខ្លាំងដោយក្រុមហ៊ុនវិនិយោគបរទេសនៅកម្ពុជា។ ការងារក្នុងវិស័យនេះផ្តល់នូវមោទនភាពជាតិ នៅពេលដែលអ្នកជំនាញខ្មែរអាចផលិតមាតិកាដែលមានគុណភាពកម្រិតពិភពលោក។ ការយល់ដឹងពីសារៈសំខាន់នៃការកសាងម៉ាកយីហោឱ្យមានតម្លៃ គឺជាអ្វីដែលក្រុមហ៊ុនធំៗនៅកម្ពុជាកំពុងវិនិយោគ។ ការងារទីផ្សារឌីជីថលជួយឱ្យយុវជនខ្មែរអាចដើរទាន់និន្នាការពិភពលោក និងមិនមានអារម្មណ៍ថាបាត់បង់ឱកាសក្នុងយុគសម័យថ្មីនេះ។ ជំនាញក្នុងការរៀបចំផែនការទីផ្សារសម្រាប់ពិធីបុណ្យប្រពៃណីជាតិ ដូចជាចូលឆ្នាំខ្មែរ គឺជាចំណុចខ្លាំងរបស់អ្នកធ្វើទីផ្សារក្នុងស្រុក។ ការកើនឡើងនៃតម្រូវការការងារនេះបានធ្វើឱ្យវិស័យឯកជន និងរដ្ឋបាលសាធារណៈសហការគ្នាបង្កើតគោលនយោបាយគាំទ្រសេដ្ឋកិច្ចឌីជីថល។ ការងារទីផ្សារឌីជីថលនៅកម្ពុជាគឺជាអាជីពដែលមិនចេះរីងស្ងួត ព្រោះអាជីវកម្មថ្មីៗតែងតែកើតមានឡើងជារៀងរាល់ថ្ងៃ។ ការចេះប្រើប្រាស់ឧបករណ៍ស្វ័យប្រវត្តិកម្ម ជួយឱ្យអ្នកធ្វើទីផ្សារអាចកាត់បន្ថយការងារដដែលៗ និងផ្ដោតលើការច្នៃប្រឌិត។ អ្នកជំនាញឌីជីថលនៅកម្ពុជាត្រូវមានក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ដើម្បីចៀសវាងការផ្សព្វផ្សាយព័ត៌មានដែលមិនពិត ឬការបោកប្រាស់។ ការងារក្នុងវិស័យនេះជួយឱ្យយុវជនមានលទ្ធភាពទទួលបានចំណូលបន្ថែម ក្រៅពីការងារប្រចាំថ្ងៃរបស់ពួកគេ។ ការយល់ដឹងពីការធ្វើទីផ្សារសម្រាប់មនុស្សវ័យចំណាស់នៅកម្ពុជា ដែលកំពុងចាប់ផ្តើមប្រើប្រាស់ស្មាតហ្វូន ក៏ជាឱកាសការងារថ្មីមួយផងដែរ។ ការងារផ្នែកទីផ្សារឌីជីថលនៅកម្ពុជាជួយឱ្យបុគ្គលិកមានភាពរហ័សរហួន និងឆាប់រហ័សក្នុងការចាប់យកបច្ចេកវិទ្យាថ្មីៗដែលមកដល់។ ការកើនឡើងនៃតម្រូវការនេះបានជួយលើកកម្ពស់ជីវភាពរស់នៅរបស់យុវជនខ្មែរឱ្យមានភាពធូរធារ និងមានកិត្តិយសក្នុងសង្គម។ ជំនាញក្នុងការធ្វើសវនកម្មបណ្តាញសង្គម ជួយឱ្យក្រុមហ៊ុនដឹងពីចំណុចខ្វះខាតនៃយុទ្ធសាស្ត្រចាស់ៗរបស់ពួកគេ។ ការងារទីផ្សារឌីជីថលនៅកម្ពុជាគឺជាការងារដែលទាមទារឱ្យមានការសហការខ្ពស់រវាងផ្នែកច្នៃប្រឌិត និងផ្នែកលក់។ ការយល់ដឹងពីរបៀបប្រើប្រាស់ Google Maps សម្រាប់អាជីវកម្មខ្នាតតូច ជួយឱ្យហាងក្នុងស្រុកអាចទាក់ទាញអតិថិជនបានកាន់តែច្រើន។ ការងារក្នុងវិស័យនេះជួយឱ្យបុគ្គលិកមានសមត្ថភាពវិភាគលើគូប្រកួតប្រជែង និងរៀបចំយុទ្ធសាស្ត្រវាយបកបានយ៉ាងមានប្រសិទ្ធភាព។ ការកើនឡើងនៃតម្រូវការការងារនេះក៏បានផ្តល់ឱកាសឱ្យអ្នកដែលមានពិការភាព អាចធ្វើការងារផ្នែកឌីជីថលពីផ្ទះបានយ៉ាងងាយស្រួល។ អ្នកជំនាញទីផ្សារឌីជីថលកម្ពុជាត្រូវមានសមត្ថភាពក្នុងការនិយាយជាសាធារណៈ ដើម្បីពន្យល់ពីយុទ្ធសាស្ត្ររបស់ខ្លួនទៅកាន់ភាគីពាក់ព័ន្ធ។ ការងារក្នុងវិស័យនេះជួយឱ្យក្រុមហ៊ុនអាចកាត់បន្ថយចំណាយលើការបោះពុម្ពខិតប័ណ្ណ និងខិតខំផ្សព្វផ្សាយតាមបែបឌីជីថលដែលផ្តល់ផលចំណេញខ្ពស់។ ការយល់ដឹងពីសារៈសំខាន់នៃការឆ្លើយតបឆាតបានលឿន និងប្រកបដោយភាពរស់រាយ គឺជាគន្លឹះជោគជ័យនៃអ្នកធ្វើទីផ្សារកម្ពុជា។ ការងារទីផ្សារឌីជីថលនៅកម្ពុជានឹងបន្តរីកចម្រើនកាន់តែខ្លាំងនៅឆ្នាំបន្តបន្ទាប់ទៀត ស្របតាមការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិត។ ជាចុងក្រោយ អាជីពទីផ្សារឌីជីថលនៅកម្ពុជាមិនត្រឹមតែជាការងារមួយនោះទេ ប៉ុន្តែវាគឺជាការរួមចំណែកកសាងអនាគតឌីជីថលសម្រាប់ជាតិទាំងមូល។